ការជួបជុំគ្នានិទានរឿងពេលយប់ជុំវិញគំនរភ្លើង គឺជាទម្លាប់មួយដែលបានចាក់ឫសជ្រៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ តាំងពីបុរាណកាលមក។ វាជាសកម្មភាពមួយដែលមិនត្រឹមតែផ្ដល់ភាពកក់ក្ដៅ នៅពេលមានអាកាសធាតុត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្ដុះនូវចំណងមិត្តភាព សាមគ្គីភាព និងការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ។ មានហេតុផលជាច្រើនបានជំរុញឱ្យមនុស្សបន្តរក្សាទំនៀមទម្លាប់នេះរហូតមកដល់បច្ចុប្បន្ន។ ការកម្សាន្ត និងការបន្ធូរអារម្មណ៍ គឺជាកត្តាចម្បងមួយដែលធ្វើឱ្យការនិទានរឿងជុំវិញភ្លើងមានប្រជាប្រិយភាព។ បន្ទាប់ពីការងារនឿយហត់ពេញមួយថ្ងៃ ការអង្គុយស្ដាប់រឿងនិទានប្លែកៗ អាចជួយបន្ធូរអារម្មណ៍តានតឹង និងផ្ដល់ភាពសប្បាយរីករាយ។ រឿងនិទានទាំងនោះអាចនាំយើងទៅកាន់ពិភពមួយផ្សេងទៀត ដែលពោរពេញទៅដោយភាពអស្ចារ្យ ក្ដីស្រមៃ និងការផ្សងព្រេង។ វាជាពេលវេលាដែលមនុស្សអាចគេចចេញពីភាពមមាញឹកប្រចាំថ្ងៃ ហើយលង់ខ្លួនទៅក្នុងពិភពនៃការស្រមើលស្រមៃ។ ក្រៅពីការកម្សាន្ត ការនិទានរឿងក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការ រក្សា និងផ្សព្វផ្សាយចំណេះដឹង និងវប្បធម៌ផងដែរ។ ជំនាន់មុនៗបានប្រើប្រាស់ការនិទានរឿងជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្រៀនកូនចៅអំពីប្រវត្តិសាស្ត្ររបស់ពួកគេ ទំនៀមទម្លាប់ ប្រាជ្ញាដូនតា និងមេរៀនជីវិត។ រឿងព្រេងនិទាន ប្រវត្តិសាស្រ្ត និងបទពិសោធន៍ផ្ទាល់ខ្លួនត្រូវបានឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់តាមរយៈមាត់។ នេះបានជួយធានាថា អត្តសញ្ញាណវប្បធម៌ និងតម្លៃសីលធម៌នៅតែត្រូវបានរក្សាទុក ហើយបន្តចាក់ឫសគល់ក្នុងសង្គម។ លើសពីនេះ ការនិទានរឿងបានពង្រឹងចំណងទំនាក់ទំនងសង្គមយ៉ាងស្អិតរមួត។ នៅពេលដែលមនុស្សអង្គុយជុំគ្នាជុំវិញភ្លើង ពួកគេមានអារម្មណ៍ស្និទ្ធស្នាល និងកក់ក្ដៅ។ វាជាឱកាសមួយសម្រាប់សមាជិកគ្រួសារ ឬមិត្តភក្តិក្នុងការចំណាយពេលជាមួយគ្នា ចែករំលែកអារម្មណ៍ និងបង្កើតអនុស្សាវរីយ៍រួមគ្នា។ ការសើចសប្បាយ ភាពភ័យខ្លាច ឬការរំជួលចិត្តរួមគ្នាក្នុងអំឡុងពេលនិទានរឿងបានបង្កើតនូវអារម្មណ៍នៃការរួមចិត្តតែមួយ និងភាពជាម្ចាស់នៃខ្លួនឯង។ មួយវិញទៀត ការនិទានរឿងក៏ជួយ អភិវឌ្ឍជំនាញគិត និងការស្រមើលស្រមៃ ផងដែរ។ សម្រាប់កុមារ ការស្ដាប់រឿងនិទានជួយពួកគេឱ្យអភិវឌ្ឍជំនាញភាសា ពង្រីកវាក្យសព្ទ និងបង្កើនសមត្ថភាពក្នុងការយល់ដឹង។ វាក៏ជួយជំរុញការគិតប្រកបដោយភាពច្នៃប្រឌិត និងការស្រមើលស្រមៃ ព្រោះពួកគេអាចបង្កើតរូបភាពនៃតួអង្គ និងទីកន្លែងក្នុងចិត្តរបស់ពួកគេ។ ប្រភេទនៃរឿងនិទានដែលត្រូវបានចែករំលែកជុំវិញភ្លើងមានលក្ខណៈសម្បូរបែប និងមានលក្ខណៈផ្សេងៗគ្នាអាស្រ័យលើវប្បធម៌ និងបរិបទ។ ទោះជាយ៉ាងណាក៏ដោយ មានប្រភេទទូទៅមួយចំនួនដែលត្រូវបានគេពេញនិយមលើកយកមកនិយាយច្រើនផងដែរ។ រឿងព្រេងនិទាន និងទេវកថា គឺជាប្រភេទរឿងដែលជារឿយៗដែលត្រូវបានគេយកមកនិទាន។ រឿងទាំងនេះតែងតែពន្យល់ពីបាតុភូតធម្មជាតិ ប្រភពដើមនៃពិភពលោក ឬរឿងរ៉ាវរបស់វីរបុរស និងព្រះ។ ពួកវាផ្ទុកនូវមេរៀនសីលធម៌ និងតម្លៃដែលបានឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់។ មិនតែប៉ុណ្ណោះ វាបានឆ្លុះបញ្ចាំងពីជំនឿ និងទស្សនៈពិភពលោករបស់សង្គមមួយ។ ចំណែករឿងខ្មោច ឬរឿងភ័យរន្ធត់ ក៏ជាប្រភេទរឿងដែលពេញនិយមសម្រាប់និទាននៅពេលយប់ផងដែរ ជាពិសេសនៅពេលដែលបរិយាកាសអាប់អួរ និងត្រជាក់។ រឿងទាំងនេះត្រូវបាននិពន្ធឡើងដើម្បីបង្កើតអារម្មណ៍ភ័យខ្លាច និងរំភើប ដែលជារឿយៗធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ព្រឺសម្បុរ និងព្រឺព្រួច។ វាជាទម្រង់នៃការកម្សាន្តដែលធ្វើឱ្យបេះដូងលោតញាប់ និងបង្កើតជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ មួយទៀត រឿងកំប្លែង ឬរឿងហួសចិត្ត ត្រូវបានគេនិទានដើម្បីបង្កើនបរិយាកាសរីករាយ និងបន្ធូរភាពតានតឹង។ រឿងទាំងនេះអាចជារឿងប្រឌិត ឬជាបទពិសោធន៍ផ្ទាល់ខ្លួនដែលគួរឱ្យអស់សំណើច។ ការសើចរួមគ្នាជួយឲ្យកាន់តែមានភាពជិតស្និទរវាងមនុស្ស នឹងមនុស្ស និងបង្កើតអារម្មណ៍ល្អៗជាមួយគ្នា។ រីឯ រឿងជីវិតពិត ឬបទពិសោធន៍ផ្ទាល់ខ្លួន គឺជាប្រភេទរឿងមួយដែលតែងតែមានអត្ថន័យជ្រាលជ្រៅ។ ការចែករំលែករឿងរ៉ាវអំពីការផ្សងព្រេង ការលំបាកដែលបានជួបប្រទះ ភាពជោគជ័យ ឬមេរៀនដែលបានរៀន អាចបំផុសគំនិត និងផ្ដល់ដំបូន្មានដល់អ្នកស្ដាប់។ វាជាវិធីមួយដើម្បីចែករំលែកប្រាជ្ញា និងចំណេះដឹងដែលទទួលបានពីបទពិសោធន៍ផ្ទាល់។ ជាចុងក្រោយ រឿងនិទានសម្រាប់កុមារ តែងតែមានលក្ខណៈសាមញ្ញ ងាយយល់ និងមានមេរៀនអប់រំ។ រឿងទាំងនេះជួយបង្រៀនកុមារអំពីសីលធម៌ល្អ សេចក្ដីក្លាហាន ឬសារៈសំខាន់នៃភាពស្មោះត្រង់។ វាក៏ជាវិធីមួយដើម្បីជំរុញឲ្យក្មេងៗស្រលាញ់ការអាន និងស្រឡាញ់រឿងនិទានតាំងពីវ័យក្មេង។ សរុបមក ការនិទានរឿងជុំវិញភ្លើងគឺជាប្រពៃណីដ៏ចំណាស់មួយដែលនៅតែមានសារៈសំខាន់ក្នុងសង្គមបច្ចុប្បន្ន។ វាមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយវប្បធម៌ ពង្រឹងចំណងសង្គម និងអភិវឌ្ឍសមត្ថភាពគិត។ ភាពសម្បូរបែបនៃប្រភេទរឿងនិទានក៏បានធ្វើឱ្យសកម្មភាពនេះកាន់តែមានភាពទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍។